សុភាសិតបានដើរតួនាទីជាមធ្យោបាយយ៉ាងសំខាន់ក្នុងការអប់រំមនុស្សទូទៅនៅក្នុងសង្គមខ្មែរ។ សុភាសិតត្រូវបានបង្កើតឡើងដោយដូនតាខ្មែរ និងបន្តពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងចំណោមសុភាសិតទាំងអស់ក៏មានសុភាសិតមួយបានលើកឡើងថា ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន។ សុភាសិតខ្មែរមួយឃ្លានេះ គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីទស្សនៈ ជំនឿ និងការរស់នៅរបស់សង្គមខ្មែរតាំងពីបុរាណកាលមក។ សុភាសិតខ្មែរ ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន មួយឃ្លានេះ គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ និងបានឆ្លុះបញ្ចាំងពីបទពិសោធន៍ជីវិត និងគតិបណ្ឌិតរបស់ដូនតាខ្មែរ ដែលផ្ដល់ជាមេរៀនដ៏សំខាន់សម្រាប់ការរស់នៅ។ សុភាសិតនេះបង្រៀនអំពីភាពប្រុងប្រយ័ត្ន ការពិចារណា និងការយល់ដឹងពីឫសគល់នៃបញ្ហា ឬប្រភពនៃអ្វីមួយ។ ហើយសុភាសិតនេះត្រូវបានបែងចែកជាពីរផ្នែក ដែលមានអត្ថន័យស្រប និងស្រដៀងគ្នា។ សម្រាបឃ្លា ធ្វើស្រែឲ្យមើលស្មៅ គឺមានន័យធៀបផង និងន័យចំផង។ ចំពោះពាក្យ ធ្វើស្រែ សំដៅដល់ការប្រកបរបរកសិកម្ម ឬការងារណាមួយក្នុងជីវិត។ ឯពាក្យ មើលស្មៅ សំដៅដល់ការយកចិត្តទុកដាក់ ចាប់អារម្មណ៍ និងពិនិត្យពិច័យទៅលើ បញ្ហា ឬឧបសគ្គតូចៗ ដែលអាចកើតឡើង។ ហើយនៅក្នុងការធ្វើស្រែ ស្មៅគឺជាសត្រូវដ៏សំខាន់ដែលអាចបំផ្លាញផលដំណាំបាន។ បើមិនមើលថែ ឬកម្ចាត់ស្មៅទាន់ពេលទេ ស្មៅនឹងរឹតតែកើនឡើង និងធ្វើឱ្យដំណាំមិនបានផលល្អ។ ក្នុងន័យធៀប វាមានន័យថា នៅពេលយើងធ្វើកិច្ចការអ្វីមួយ ត្រូវចេះយកចិត្តទុកដាក់លើបញ្ហាតូចតាច ឬឧបសគ្គដែលអាចលេចឡើង។ បើមិនបានដោះស្រាយ ឬកែតម្រូវភ្លាមៗនូវបញ្ហាទាំងនោះទេ វានឹងរីកធំធាត់ រហូតអាចបំផ្លាញលទ្ធផលការងារទាំងមូលបាន។ ហើយការប្រុងប្រយ័ត្ន និងការដោះស្រាយបញ្ហាតូចតាចទាំងនេះ គឺជាគន្លឹះនៃភាពជោគជ័យ។ ចំំពោះឃ្លា ទុកដាក់កូនចៅឲ្យមើលផៅសន្តាន គឺជាឃ្លាដែលមានន័យចំ។ ពាក្យ ទុកដាក់កូនចៅ សំដៅដល់ការសម្រេចចិត្តរឿងសំខាន់ៗក្នុងជីវិតកូនចៅ ជាពិសេសការរៀបចំផ្គូផ្គងកូនចៅឱ្យមានគូស្រករ។ ឯពាក្យ មើលផៅសន្តាន សំដៅដល់ការពិនិត្យពិច័យ និងសិក្សាស្វែងយល់ពី ឫសគល់ ប្រភពដើម ពូជពង្ស វង្សត្រកូល ឬចរិតលក្ខណៈ របស់គ្រួសារម្ខាងទៀត។ ហើយ ផៅសន្តាន គឺសំខាន់ណាស់ ព្រោះវាឆ្លុះបញ្ចាំងពីការអប់រំ ចរិតលក្ខណៈ និងទំនៀមទម្លាប់របស់ក្រុមគ្រួសារ ឬបុគ្គលម្នាក់ៗ។ ក្នុងន័យចំវាមានន័យថា នៅពេលរៀបចំផ្គូផ្គងកូនចៅ ឬជ្រើសរើសដៃគូជីវិត ត្រូវតែស្វែងយល់ពីប្រវត្តិគ្រួសារ ផៅសន្តាន និងចរិតលក្ខណៈពិតប្រាកដរបស់គេ ឱ្យបានច្បាស់លាស់។ ការយល់ដឹងពីផៅសន្តាននៃគ្រួសារម្ខាងៗ នឹងជួយឱ្យយើងអាចទស្សន៍ទាយពីអនាគតទំនាក់ទំនង និងការពារកូនចៅពីបញ្ហាផ្សេងៗនៅពេលក្រោយ។ ហើយការមើលពីផៅសន្តានគឺសំខាន់ណាស់ ដូចយើងបានដឹងហើយថាមនុស្សម្នាក់ៗតែងតែទទួលឥទ្ធិពលពីការចិញ្ចឹមបីបាច់ និងបរិយាកាសគ្រួសាររបស់ខ្លួន។ បន្ថែមពីនេះ សុភាសិតនេះក៏បង្កប់នូវគំនិតអប់រំដ៏សំខាន់ៗជាច្រើនផងដែរ។ សុភាសិតនេះ បានបង្រៀនឱ្យមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ ចេះសង្កេត និងពិនិត្យពិច័យលើអ្វីៗគ្រប់យ៉ាង ទាំងកិច្ចការងារ និងជីវិតផ្ទាល់ខ្លួន។ វាក៏បញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហា តាំងពីបញ្ហានោះនៅតូចៗ កុំទុកឱ្យរីកធំធាត់រហូតពិបាកដោះស្រាយ ឬដោះស្រាយមិនបាន។ វាក៏ជំរុញឱ្យមានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសនៅពេលធ្វើការសម្រេចចិត្តសំខាន់ៗ ដែលអាចមានឥទ្ធិពលដល់អនាគតផងដែរ។ បន្ថែមពីនេះ សុភាសិតនេះក៏បានបង្ហាញពីជំនឿរបស់ខ្មែរលើសារៈសំខាន់នៃពូជពង្ស ត្រកូល និងការអប់រំក្នុងគ្រួសារ ដែលជាមូលដ្ឋានគ្រឹះនៃចរិតលក្ខណៈបុគ្គលម្នាក់ៗ។ សរុបមក សុភាសិត ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រាជ្ញាដ៏ឈ្លាសវៃរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកជាមេរៀនដ៏មានតម្លៃសម្រាប់ការរស់នៅប្រកបដោយការប្រុងប្រយ័ត្ន ការគិតគូរវែងឆ្ងាយ និងចេះដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។